វិស័យម្ហូបអាហារអន្តរជាតិនៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់បំផុត។ យុវវ័យសម័យថ្មីចាប់ផ្តើមងាកមកនិយមទទួលទានអាហារបែបលោកខាងលិចជំនួសឱ្យការចម្អិនអាហារនៅផ្ទះរៀងរាល់ថ្ងៃ។ ការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃបានធ្វើឱ្យតម្រូវការភោជនីយដ្ឋានអន្តរជាតិមានការកើនឡើងខ្ពស់នៅតាមបណ្តាទីក្រុង។ អាហារជប៉ុន និងកូរ៉េបានក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់ក្រុមគ្រួសារខ្មែរនាពេលសម្រាកពីការងារចុងសប្តាហ៍។ រសជាតិប្លែកៗនៃអាហារអឺរ៉ុបបានទាក់ទាញចិត្តយុវជនកម្ពុជាឱ្យចង់សាកល្បង និងស្វែងយល់ពីវប្បធម៌ម្ហូបអាហារថ្មីៗ។ ឥទ្ធិពលនៃបណ្តាញសង្គមបានជំរុញឱ្យការតុបតែងម្ហូបបែបអន្តរជាតិកាន់តែមានភាពទាក់ទាញខ្លាំងឡើងសម្រាប់អតិថិជន។ មនុស្សភាគច្រើនយល់ឃើញថា ការញ៉ាំអាហារនៅភោជនីយដ្ឋានក្រៅផ្ទះជួយបង្កើតភាពស្និទ្ធស្នាលក្នុងចំណោមមិត្តភក្តិ។ និន្នាការនៃការទទួលទានកាហ្វេម៉ាកល្បីៗបានក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលិកក្រុមហ៊ុននានា។ ចំណង់ចំណូលចិត្តចំពោះអាហារសម្រន់ដូចជាប៊ឺហ្គឺ និងភីហ្សាកំពុងតែចាក់ឫសយ៉ាងជ្រៅក្នុងស្រទាប់មហាជនទូទៅ។ ភាពមមាញឹកក្នុងការងារបានបង្ខំឱ្យមនុស្សជ្រើសរើសអាហាររហ័សទាន់ចិត្តដែលមានគុណភាព និងរសជាតិឆ្ងាញ់ពិសារ។ ការរៀបចំកម្មវិធីជួបជុំផ្សេងៗតែងតែជ្រើសរើសយកភោជនីយដ្ឋានដែលមានបរិយាកាសបែបទំនើប និងមានអាហារចម្រុះ។ សិស្សនិស្សិតនាពេលបច្ចុប្បន្នចូលចិត្តជួបជុំគ្នាពិភាក្សាមេរៀននៅតាមហាងអាហារអន្តរជាតិដែលមានផាសុកភាពខ្ពស់។ របបអាហារដែលមានតុល្យភាព និងមានអនាម័យខ្ពស់ គឺជាអ្វីដែលអតិថិជនសម័យថ្មីតែងតែប្រាថ្នាចង់បានបំផុត។ ការតុបតែងហាងបែបប្លែកៗតាមស្ទីលបរទេសជួយបង្កើនបទពិសោធន៍ថ្មីដល់អ្នកដែលចូលចិត្តដើរលេងកម្សាន្ត។ សកម្មភាពនៃការចេញទៅញ៉ាំអាហារអន្តរជាតិបានក្លាយជាវប្បធម៌ថ្មីមួយដែលបង្ហាញពីការរីកចម្រើននៃកម្រិតជីវភាព។ មនុស្សពេញវ័យក៏ចាប់ផ្តើមបើកចិត្តទទួលយករសជាតិអាហារបរទេសដែលពីមុនពួកគេធ្លាប់តែមិនសូវនិយមចូលចិត្ត។ ភាពសម្បូរបែបនៃគ្រឿងផ្សំនិងគ្រឿងទេសអន្តរជាតិធ្វើឱ្យមុខម្ហូបនីមួយៗមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា។ ការស្វែងយល់ពីរបៀបរស់នៅតាមរយៈអាហារ គឺជាការបើកទូលាយនូវទស្សនវិស័យថ្មីសម្រាប់ប្រជាជនក្នុងស្រុក។ អាហារដ្ឋានអន្តរជាតិជាច្រើនបានសម្របខ្លួនតាមតម្រូវការ និងរសជាតិដែលប្រជាជនកម្ពុជាអាចទទួលយកបានយ៉ាងល្អ។ ទំនោរនៃការញ៉ាំអាហារបែបសុខភាពបានជំរុញឱ្យមានការបើកហាងអាហារបួសអន្តរជាតិកាន់តែច្រើនឡើងៗដែរ។ ការជ្រើសរើសទីតាំងសម្រាប់ណាត់ជួបអាជីវកម្មជារឿយៗត្រូវបានធ្វើឡើងនៅតាមភោជនីយដ្ឋានអន្តរជាតិល្បីៗ។ សេវាកម្មដ៏រហ័សរហួន និងមានភាពរួសរាយរាក់ទាក់របស់បុគ្គលិក គឺជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវជាតិ។ ការកើនឡើងនៃចំណូលប្រចាំខែរបស់ប្រជាពលរដ្ឋអនុញ្ញាតឱ្យពួកគេមានលទ្ធភាពសាកល្បងម្ហូបថ្លៃៗបានច្រើន។ មុខម្ហូបដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់តែងតែទទួលបានការគាំទ្រ និងការចែករំលែកយ៉ាងច្រើននៅលើអ៊ីនធឺណិត។ បរិយាកាសត្រជាក់ និងស្ងប់ស្ងាត់នៅក្នុងហាង គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ការសម្រាកពីភាពតានតឹងនានា។ ការប្រើប្រាស់សម្ភារៈទំនើបៗក្នុងភោជនីយដ្ឋានជួយបង្កើនទំនុកចិត្តដល់អតិថិជនលើភាពស្អាត និងភាពមានរបៀប។ អាហារអន្តរជាតិមិនត្រឹមតែផ្ដល់នូវរសជាតិប៉ុណ្ណោះទេ តែថែមទាំងផ្ដល់នូវអារម្មណ៍ និងបទពិសោធន៍នៃការទទួលទានផងដែរ។ ក្រុមគ្រួសារជាច្រើនជ្រើសរើសការញ៉ាំអាហារនៅក្រៅផ្ទះ ដើម្បីអបអរសាទរថ្ងៃខួបកំណើត ឬថ្ងៃពិសេសផ្សេងៗរបស់សមាជិក។ ការពេញនិយមអាហារតាមបែបវប្បធម៌ផ្សេងៗគ្នាបង្ហាញពីការយល់ដឹងកាន់តែទូលំទូលាយរបស់ពលរដ្ឋខ្មែរយើង។ ហាងអាហារដែលបើកបម្រើសេវាកម្ម ២៤ ម៉ោងកំពុងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកធ្វើការវេនយប់កាន់តែច្រើន។ និន្នាការនេះនឹងបន្តរីកចម្រើនទៅមុខទៀតដរាបណាការយល់ដឹងអំពីអាហារូបត្ថម្ភនិងភាពទំនើបនៅតែបន្តមាន។ ក្រុមហ៊ុនធំៗលំដាប់ពិភពលោកបានសម្លឹងឃើញសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ។ វត្តមាននៃម៉ាកសញ្ញាអន្តរជាតិល្បីៗតាមរយៈប្រព័ន្ធលក់សិទ្ធិផ្តាច់មុខបានធ្វើឱ្យទីផ្សារកម្ពុជាកាន់តែរស់រវើក។ ការនាំចូលម៉ាកល្បីៗមកក្នុងស្រុកជួយបង្កើតការងារបានរាប់ពាន់កន្លែងសម្រាប់យុវជនខ្មែរដែលកំពុងស្វែងរកការងារ។ ទំនុកចិត្តរបស់អ្នកវិនិយោគបរទេសត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបើកសាខាថ្មីៗជាបន្តបន្ទាប់នៅតាមខេត្តក្រុង។ ស្តង់ដារនៃការគ្រប់គ្រងអាជីវកម្មបែបអន្តរជាតិត្រូវបាននាំយកមកអនុវត្ត ដើម្បីធានាបាននូវគុណភាពដូចគ្នាគ្រប់ទីកន្លែង។ ម៉ាកកាហ្វេល្បីៗលំដាប់សកលលោកបានផ្លាស់ប្តូរទម្លាប់នៃការទទួលទានភេសជ្ជៈរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ ការវិនិយោគលើវិស័យសិទ្ធិផ្តាច់មុខនេះបានរួមចំណែកយ៉ាងខ្លាំងដល់ការកើនឡើងនៃផលិតផលក្នុងស្រុកសរុប។ ភោជនីយដ្ឋានលក់មាន់បំពង និងប៊ឺហ្គឺល្បីៗកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាក្នុងការដណ្តើមចំណែកទីផ្សារ។ កិច្ចសហការរវាងសហគ្រិនក្នុងស្រុក និងម្ចាស់ម៉ាកយីហោអន្តរជាតិបង្កើតបានជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់មួយ។ អតិថិជនមានអារម្មណ៍ជឿជាក់ខ្ពស់នៅពេលឃើញម៉ាកសញ្ញាដែលពួកគេធ្លាប់ស្គាល់កាលពីនៅក្រៅប្រទេស។ ការរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមឱ្យមានស្តង់ដារ គឺជាគន្លឹះដ៏ជោគជ័យនៃអាជីវកម្មប្រភេទនេះ។ វត្តមានរបស់ហាងលក់ភីហ្សាល្បីៗបានធ្វើឱ្យការកម្ម៉ង់អាហារជាក្រុមមានភាពងាយស្រួលនិងពេញនិយមបំផុត។ បច្ចេកទេសគ្រប់គ្រងបុគ្គលិក និងការបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់បំផុតតាមបែបអន្តរជាតិ។ ការចូលមកនៃក្រុមហ៊ុនធំៗជួយលើកកម្ពស់មុខមាត់របស់ប្រទេសជាតិនៅលើឆាកអន្តរជាតិឱ្យកាន់តែលេចធ្លោ។ ការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មជួយឱ្យសហគ្រិនក្នុងស្រុកអាចមានលទ្ធភាពដំណើរការហាងដែលមានឈ្មោះបោះសម្លេង។ ការអនុវត្តយុទ្ធសាស្ត្រទីផ្សារបែបទំនើបជួយឱ្យម៉ាកទាំងនេះជ្រាបចូលក្នុងចិត្តអតិថិជនបានយ៉ាងឆាប់រហ័ស។ ជម្រើសអាហារដែលសម្បូរបែបបានផ្តល់លទ្ធភាពឱ្យអតិថិជនអាចផ្លាស់ប្តូររសជាតិបានតាមការចូលចិត្តរបស់ពួកគេ។ ភាពជោគជ័យនៃសាខាដំបូងៗបានជំរុញឱ្យមានការបើកសាខាបន្ទាប់នៅតាមតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។ ការប្រកួតប្រជែងរវាងម៉ាកអន្តរជាតិនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់តាមរយៈតម្លៃនិងសេវាកម្ម។ ការរក្សានូវរសជាតិដើមដែលមិនប្រែប្រួល គឺជាចំនុចខ្លាំងបំផុតដែលទាក់ទាញភ្ញៀវឱ្យត្រឡប់មកវិញជានិច្ច។ ប្រព័ន្ធនៃការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យាឌីជីថលត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយក្នុងហាងទាំងនេះ។ ការសិក្សាពីតម្រូវការទីផ្សារក្នុងស្រុកជួយឱ្យម៉ាកបរទេសអាចច្នៃប្រឌិតមុខម្ហូបដែលស័ក្តិសមនឹងពលរដ្ឋខ្មែរ។ ការផ្ដល់ជូននូវកម្មវិធីបញ្ចុះតម្លៃនិងរង្វាន់លើកទឹកចិត្ត ជួយរក្សាបាននូវចំនួនអតិថិជនចាស់ៗឱ្យនៅដដែល។ ភោជនីយដ្ឋានអន្តរជាតិបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ភ្ញៀវបរទេសដែលមកកម្សាន្តនៅកម្ពុជា។ ការនាំមកនូវបច្ចេកវិទ្យាចម្អិនអាហារទំនើបៗ ជួយកាត់បន្ថយពេលវេលារង់ចាំរបស់អតិថិជនបានយ៉ាងច្រើន។ ស្តង់ដារអនាម័យនិងសុវត្ថិភាពត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតចាប់តាំងពីដំណាក់កាលរៀបចំរហូតដល់តុភ្ញៀវ។ ការរីកដុះដាលនៃហាងនំបុ័ង និងបង្អែមល្បីៗផ្ដល់នូវភាពផ្អែមល្ហែមដល់ជីវិតរស់នៅរបស់ប្រជាជនតាមទីក្រុង។ ការបង្កើតឱ្យមានបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ ជួយឱ្យបុគ្គលិកមានមោទនភាពចំពោះការងារខ្លួន។ ការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកជំនាញបរទេសនិងខ្មែរ ជួយបង្កើនសមត្ថភាពធនធានមនុស្សក្នុងវិស័យនេះ។ កំណើននៃសិទ្ធិផ្តាច់មុខនេះ គឺជាសញ្ញាណវិជ្ជមានដែលបង្ហាញពីស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចជាតិ។ ការវិវត្តនៃបច្ចេកវិទ្យាឌីជីថលបានផ្លាស់ប្តូររូបភាពនៃការលក់អាហារនៅក្នុងប្រទេសកម្ពុជាទាំងស្រុងតែម្តង។ កម្មវិធីដឹកជញ្ជូនអាហារតាមទូរស័ព្ទដៃបានក្លាយជាឧបករណ៍ដ៏ចាំបាច់បំផុតសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ អតិថិជនអាចបញ្ជាទិញអាហារដែលខ្លួនចូលចិត្តបានយ៉ាងងាយស្រួលដោយគ្រាន់តែប្រើប្រាស់ម្រាមដៃចុចប៉ុណ្ណោះ។ ភាពងាយស្រួលក្នុងការដឹកជញ្ជូនដល់មាត់ទ្វារផ្ទះជួយសន្សំសំចៃពេលវេលា និងការធ្វើដំណើរសម្រាប់មនុស្សទូទៅ។ ភោជនីយដ្ឋានអន្តរជាតិអាចបង្កើនការលក់បានកាន់តែច្រើនដោយមិនចាំបាច់មានទីតាំងហាងធំទូលាយពេកឡើយ។ ការប្រើប្រាស់ប្រព័ន្ធផែនទីឆ្លាតវៃជួយឱ្យអ្នកដឹកជញ្ជូនអាចរកឃើញទីតាំងអតិថិជនបានយ៉ាងត្រឹមត្រូវបំផុត។ ការទូទាត់ប្រាក់តាមអនឡាញបានកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងបង្កើនភាពងាយស្រួលដល់អ្នកទិញ។ ការផ្តល់មតិយោបល់និងការវាយតម្លៃលើកម្មវិធីជួយឱ្យហាងអាហារអាចកែលម្អសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អ។ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមបានជួយឱ្យមុខម្ហូបថ្មីៗត្រូវបានគេស្គាល់យ៉ាងឆាប់រហ័សបំផុត។ ប្រព័ន្ធគ្រប់គ្រងការបញ្ជាទិញដោយស្វ័យប្រវត្តិជួយកាត់បន្ថយការភ័ន្តច្រឡំ និងការរង់ចាំយូររបស់អតិថិជន។ កម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់ការកម្ម៉ង់តាមអនឡាញតែងតែទាក់ទាញចិត្តអតិថិជនឱ្យប្រើប្រាស់កាន់តែច្រើន។ ការរីកដុះដាលនៃសេវាកម្មដឹកជញ្ជូនបានបង្កើតឱកាសការងារដល់យុវជនជាច្រើនដែលមានយានជំនិះផ្ទាល់ខ្លួន។ ភោជនីយដ្ឋានល្បីៗតែងតែមានវត្តមាននៅលើកម្មវិធីដឹកជញ្ជូនធំៗដើម្បីពង្រីកវិសាលភាពនៃអតិថិជនរបស់ខ្លួន។ ការវេចខ្ចប់អាហារដែលមានគុណភាពនិងរក្សាកំដៅបានល្អ គឺជាកត្តាសំខាន់ក្នុងការរក្សាបាននូវរសជាតិម្ហូប។ បច្ចេកវិទ្យាជួយឱ្យម្ចាស់ហាងអាចតាមដានសកម្មភាពលក់ និងចំណូលចំណាយបានយ៉ាងមានប្រសិទ្ធភាពពីគ្រប់ទីកន្លែង។ ការប្រើប្រាស់រូបភាពអាហារដែលមានគុណភាពច្បាស់ត្រជាក់ភ្នែក ជួយបង្កើនចំណង់អាហារដល់អ្នកមើលតាមអនឡាញ។ ការផ្តល់សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តក្នុងរយៈពេលខ្លីបំផុត គឺជាគោលដៅចម្បងនៃក្រុមហ៊ុនដឹកជញ្ជូន។ អតិថិជនអាចតាមដានស្ថានភាពនៃការដឹកជញ្ជូនអាហាររបស់ពួកគេបានតាមរយៈទូរស័ព្ទដៃក្នុងពេលជាក់ស្តែង។ ការប្រកួតប្រជែងរវាងក្រុមហ៊ុនដឹកជញ្ជូននានានាំមកនូវតម្លៃសេវាកម្មដែលសមរម្យសម្រាប់អតិថិជនទូទៅ។ បច្ចេកវិទ្យាឌីជីថលជួយឱ្យការទំនាក់ទំនងរវាងហាងអាហារ និងអតិថិជនមានភាពជិតស្និទ្ធនិងរលូនជាងមុន។ ការយល់ដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យារបស់ពលរដ្ឋខ្មែរមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំចុងក្រោយនេះ។ ហាងអាហារតូចៗក៏អាចមានឱកាសប្រកួតប្រជែងជាមួយហាងធំៗបានដែរតាមរយៈការលក់នៅលើប្រព័ន្ធអនឡាញ។ ការវិភាគទិន្នន័យអតិថិជនជួយឱ្យភោជនីយដ្ឋានអាចរៀបចំមុខម្ហូបដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់មនុស្ស។ សុវត្ថិភាពនិងឯកជនភាពនៃព័ត៌មានអតិថិជនត្រូវបានការពារយ៉ាងម៉ត់ចត់នៅក្នុងកម្មវិធីដឹកជញ្ជូនសម័យថ្មី។ ការដាក់បញ្ចូលមុខងារស្វែងរកហាងដែលនៅជិតបំផុត ជួយឱ្យអតិថិជនអាចទទួលបានអាហារដែលនៅតែក្តៅៗល្អ។ យុទ្ធនាការទីផ្សារតាមរយៈបុគ្គលល្បីៗលើអ៊ីនធឺណិត ជួយជម្រុញការលក់ឱ្យភោជនីយដ្ឋានអន្តរជាតិបានយ៉ាងខ្លាំង។ ភាពសម្បូរបែបនៃជម្រើសភេសជ្ជៈនិងអាហារសម្រន់លើកម្មវិធីធ្វើឱ្យការជ្រើសរើសមានភាពសប្បាយរីករាយខ្លាំង។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា គឺជាការត្រៀមខ្លួនសម្រាប់អនាគតនៃវិស័យម្ហូបអាហារនៅកម្ពុជា។ ឌីជីថលនីយកម្មបានក្លាយជាឆ្អឹងខ្នងដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់កំណើនភោជនីយដ្ឋានអន្តរជាតិ។ ការបន្តអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យានឹងនាំមកនូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ការលេចចេញនូវផ្សារទំនើបខ្នាតយក្សបានក្លាយជាកាតាលីករដ៏សំខាន់ក្នុងការទាក់ទាញភោជនីយដ្ឋានល្បីៗ។ មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបៗផ្តល់នូវទីតាំងយុទ្ធសាស្ត្រសម្រាប់ការបើកសាខាភោជនីយដ្ឋានអន្តរជាតិធំៗ។ អតិថិជនអាចស្វែងរកអាហារពីគ្រប់បណ្តាប្រទេសជុំវិញពិភពលោកនៅក្នុងទីតាំងតែមួយដែលប្រកបដោយផាសុកភាព។ ការដើរទិញទំនិញនិងការទទួលទានអាហារឆ្ងាញ់ៗនៅក្នុងផ្សារទំនើបបានក្លាយជាសកម្មភាពកម្សាន្តរបស់គ្រួសារ។ ការរៀបចំតំបន់អាហារដ្ឋានដែលមានលក្ខណៈទំនើប ជួយបង្កើនសោភ័ណភាពនិងភាពទាក់ទាញដល់ភ្ញៀវជាតិនិងអន្តរជាតិ។ ផ្សារទំនើបនីមួយៗតែងតែព្យាយាមនាំយកនូវម៉ាកអាហារថ្មីៗដែលមិនទាន់មាននៅក្នុងទីផ្សារកម្ពុជាដើម្បីទាក់ទាញភ្ញៀវ។ ភាពងាយស្រួលក្នុងការចតយានជំនិះនិងសុវត្ថិភាពខ្ពស់ធ្វើឱ្យមនុស្សម្នាចង់មកញ៉ាំអាហារអន្តរជាតិ។ ការកើនឡើងនៃអគារពាណិជ្ជកម្មនិងខុនដូនៅជុំវិញផ្សារទំនើប ជួយបង្កើនចំនួនអតិថិជនគោលដៅឱ្យកាន់តែច្រើន។ ហាងអាហារនៅក្នុងផ្សារទំនើបតែងតែត្រូវបានរៀបចំឡើងយ៉ាងស្អាត និងមានស្តង់ដារបច្ចេកទេសត្រឹមត្រូវបំផុត។ ការបង្កើតឱ្យមានកម្មវិធីពិសេសៗនៅតាមផ្សារទំនើប ជួយជំរុញឱ្យការលក់អាហារមានការកើនឡើងទ្វេដង។ វត្តមាននៃរោងភាពយន្តនិងមណ្ឌលកម្សាន្តកុមារនៅក្នុងផ្សារទំនើប គឺជាកម្លាំងទាក់ទាញឱ្យមានការមកញ៉ាំអាហារនៅខាងក្រៅ។ ការអភិវឌ្ឍន៍តំបន់លក់រាយបានជួយឱ្យការចែកចាយអាហារអន្តរជាតិអាចទៅដល់ដៃអ្នកប្រើប្រាស់គ្រប់មជ្ឈដ្ឋាន។ ភោជនីយដ្ឋានអន្តរជាតិដែលបើកនៅក្នុងផ្សារទំនើបតែងតែទទួលបានការទុកចិត្តខ្ពស់ពីសំណាក់អតិថិជនទូទៅ។ ការរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារតាមរដូវកាលនៅក្នុងផ្សារទំនើបជួយផ្សព្វផ្សាយម៉ាកអាហារឱ្យកាន់តែល្បី។ បរិយាកាសត្រជាក់ស្របតាមស្តង់ដារផ្សារទំនើបជួយឱ្យការទទួលទានអាហារមានភាពរីករាយនិងមានន័យបំផុត។ ការប្រកួតប្រជែងទីតាំងរវាងភោជនីយដ្ឋានធំៗជួយឱ្យតំបន់ជុំវិញផ្សារទំនើបមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រជាជននៅតាមបណ្តាខេត្តជុំវិញទីក្រុងភ្នំពេញតែងតែមកលេងផ្សារទំនើបដើម្បីសាកល្បងអាហារបរទេសថ្មីៗ។ ការដាក់ព័ត៌មាននិងផែនទីហាងអាហារក្នុងផ្សារទំនើប ជួយឱ្យភ្ញៀវងាយស្រួលស្វែងរកហាងដែលខ្លួនពេញចិត្ត។ សេវាកម្មអនាម័យសាធារណៈនៅក្នុងផ្សារទំនើប គឺជាចំណុចវិជ្ជមានដែលគាំទ្រដល់អាជីវកម្មម្ហូបអាហារទាំងមូល។ ការបើកដំណើរការផ្សារទំនើបថ្មីៗជាបន្តបន្ទាប់ គឺជាសញ្ញាណនៃការពង្រីកខ្លួនរបស់វិស័យភោជនីយដ្ឋានអន្តរជាតិ។ ភាពចម្រុះនៃប្រភេទអាហារតាំងពីអាហារសម្រន់រហូតដល់អាហារពេលល្ងាចធ្វើឱ្យផ្សារទំនើបជាជម្រើសដំបូងគេ។ ការប្រើប្រាស់សម្ភារៈតុបតែងហាងដែលមានតម្លៃថ្លៃនិងទាន់សម័យ ជួយបង្កើនតម្លៃនៃសេវាកម្មម្ហូបអាហារឱ្យខ្ពស់។ កិច្ចសន្យាជួលទីតាំងរយៈពេលវែងក្នុងផ្សារទំនើបបង្ហាញពីស្ថិរភាពនៃអាជីវកម្មភោជនីយដ្ឋានអន្តរជាតិនៅកម្ពុជា។ ការរៀបចំឱ្យមានកន្លែងអង្គុយសម្រាប់សាធារណៈជនជិតតំបន់អាហារជួយបង្កើតឱ្យមានភាពអ៊ូអរនិងរស់រវើក។ ផ្សារទំនើបបានក្លាយជាកន្លែងជួបជុំសម្រាប់មនុស្សគ្រប់វ័យដែលចង់ស្វែងរកបទពិសោធន៍ថ្មីៗនៃរសជាតិអាហារ។ ការរួមបញ្ចូលគ្នារវាងការដើរទិញទំនិញនិងការញ៉ាំអាហារ គឺជាទម្រង់នៃសេដ្ឋកិច្ចទំនើបដែលកំពុងរីកចម្រើនខ្លាំង។ ការយកចិត្តទុកដាក់លើសោភ័ណភាពខាងក្រៅនៃហាងនីមួយៗជួយឱ្យផ្សារទំនើបទាំងមូលមើលទៅមានភាពទាក់ទាញ។ ប្រព័ន្ធការពារសុវត្ថិភាពនិងពន្លត់អគ្គីភ័យស្តង់ដារខ្ពស់ក្នុងផ្សារទំនើបផ្តល់ភាពកក់ក្តៅដល់ម្ចាស់អាជីវកម្ម។ ការកើនឡើងនៃតម្រូវការទីផ្សារលក់រាយនឹងបន្តជំរុញឱ្យមានការបើកភោជនីយដ្ឋានអន្តរជាតិបន្ថែមទៀតជានិច្ច។ ផ្សារទំនើបនិងភោជនីយដ្ឋានអន្តរជាតិ គឺជាដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះគ្នាបានក្នុងសង្គមកម្ពុជាសម័យថ្មី។ ស្តង់ដារគុណភាពនិងអនាម័យ គឺជាអាទិភាពចម្បងដែលភោជនីយដ្ឋានអន្តរជាតិតែងតែយកចិត្តទុកដាក់បំផុត។ ការនាំយកមកនូវបទដ្ឋានសុវត្ថិភាពចំណីអាហារកម្រិតខ្ពស់ជួយការពារសុខភាពរបស់អ្នកទទួលទានបានយ៉ាងល្អ។ ភោជនីយដ្ឋានក្នុងស្រុកបានចាប់ផ្តើមរៀនសូត្រ និងអនុវត្តតាមស្តង់ដារអន្តរជាតិដើម្បីរក្សាការប្រកួតប្រជែង។ ការប្រើប្រាស់វត្ថុធាតុដើមដែលមានប្រភពច្បាស់លាស់ និងមានគុណភាពជួយឱ្យរសជាតិអាហារមានភាពវិសេសវិសាល។ ការបណ្តុះបណ្តាលបុគ្គលិកឱ្យយល់ដឹងពីរបៀបរៀបចំអាហារដោយអនាម័យ គឺជាកាតព្វកិច្ចដែលត្រូវតែធ្វើ។ ការត្រួតពិនិត្យគុណភាពអាហារត្រូវបានធ្វើឡើងជាប្រចាំដើម្បីធានាថាភ្ញៀវទទួលបានអ្វីដែលល្អបំផុតជានិច្ច។ ការរៀបចំបន្ទប់ផ្ទះបាយឱ្យមានភាពស្អាតបាតនិងមានរបៀបរៀបរយ ជួយកាត់បន្ថយហានិភ័យនៃមេរោគនានា។ អតិថិជនសម័យបច្ចុប្បន្នមានការយល់ដឹងខ្ពស់ និងផ្តល់តម្លៃខ្លាំងលើភាពស្អាតនៃអាហារដែលពួកគេញ៉ាំ។ ការនាំចូលនូវបច្ចេកវិទ្យាថែរក្សាអាហារឱ្យនៅស្រស់ ជួយរក្សានូវជីវជាតិនិងរសជាតិដើមរបស់គ្រឿងផ្សំ។ ការប្រកួតប្រជែងលើសេវាកម្មអតិថិជន ជួយឱ្យបុគ្គលិកភោជនីយដ្ឋានកាន់តែមានភាពរួសរាយនិងវិជ្ជាជីវៈ។ ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវជួយឱ្យបរិស្ថានក្នុងហាងមានភាពស្រស់ស្រាយជានិច្ច។ ការប្រើប្រាស់សម្ភារៈវេចខ្ចប់ដែលមិនប៉ះពាល់ដល់សុខភាព គឺជាចំណុចដែលអតិថិជនតែងតែសង្កេតមើល។ ភោជនីយដ្ឋានដែលទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពតែងតែទទួលបានការគាំទ្រច្រើនពីមហាជនទូទៅ។ ការរៀបចំតុអាហារនិងសម្ភារៈប្រើប្រាស់ឱ្យមានភាពទាក់ទាញ ជួយបង្កើនអារម្មណ៍ចង់ទទួលទានរបស់ភ្ញៀវ។ ការផ្តល់នូវព័ត៌មានអំពីការអាឡែស៊ីចំណីអាហារនៅលើបញ្ជីមុខម្ហូប គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់។ ការប្រើប្រាស់ទឹកស្អាតនិងការសម្អាតបន្លែផ្លែឈើឱ្យបានហ្មត់ចត់ គឺជាមូលដ្ឋានគ្រឹះនៃសុខភាពល្អ។ ការបន្តអភិវឌ្ឍសមត្ថភាពចុងភៅឱ្យមានគំនិតច្នៃប្រឌិតខ្ពស់ ជួយឱ្យហាងមានមុខម្ហូបថ្មីៗជានិច្ច។ ការស្ទង់មតិពីចំណាប់អារម្មណ៍របស់អតិថិជន ជួយឱ្យភោជនីយដ្ឋានអាចកែតម្រូវចំនុចខ្វះខាតបានទាន់ពេល។ បរិយាកាសដែលស្អាតនិងមានក្លិនក្រអូបជួយឱ្យអតិថិជនមានអារម្មណ៍ថា ពួកគេទទួលបានតម្លៃសមនឹងប្រាក់ដែលចំណាយ។ ការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារកាន់តែតឹងរ៉ឹង ជួយឱ្យវិស័យម្ហូបអាហារទាំងមូលមានភាពជឿនលឿន។ ការធ្វើតេស្តរសជាតិអាហារមុននឹងដាក់លក់ជាផ្លូវការជួយធានាបាននូវការពេញចិត្តពីសំណាក់អតិថិជន។ ការប្រើប្រាស់គ្រឿងទេសដែលគ្មានជាតិគីមីបង្កគ្រោះថ្នាក់ គឺជាគោលការណ៍ដែលហាងល្បីៗតែងតែប្រកាន់ខ្ជាប់។ ការរៀបចំហាងឱ្យមានពន្លឺគ្រប់គ្រាន់និងមានខ្យល់អាកាសចេញចូលល្អជួយឱ្យភ្ញៀវមានអារម្មណ៍ផាសុកភាព។ ការឆ្លើយតបទៅនឹងបណ្តឹងតវ៉ារបស់អតិថិជនដោយភាពអត់ធ្មត់បង្ហាញពីសីលធម៌ខ្ពស់នៃសេវាកម្មម្ហូបអាហារ។ ការវិនិយោគលើប្រព័ន្ធចម្រោះទឹកនិងខ្យល់នៅក្នុងផ្ទះបាយ គឺជាការចំណាយដែលផ្តល់ផលចំណេញយូរអង្វែង។ ការរៀបចំស្លាកសញ្ញាសម្គាល់អំពីកាលបរិច្ឆេទប្រើប្រាស់វត្ថុធាតុដើម ជួយការពារការប្រើប្រាស់ទំនិញហួសដឺឡេ។ ភាពស្មោះត្រង់ចំពោះអតិថិជនតាមរយៈការប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់ជួយបង្កើតទំនុកចិត្តយូរអង្វែង។ ការនាំមកនូវបទពិសោធន៍ញ៉ាំអាហារបែបថ្មីដែលសង្កត់ធ្ងន់លើសុខុមាលភាព គឺជាទិសដៅនៃអនាគតកាល។ ការសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការចុះត្រួតពិនិត្យ ជួយឱ្យហាងកាន់តែមានភាពរឹងមាំលើផ្នែកច្បាប់។ គុណភាពនិងអនាម័យ គឺជាកេរ្តិ៍ឈ្មោះដែលមិនអាចកាត់ថ្លៃបានសម្រាប់គ្រប់ភោជនីយដ្ឋានអន្តរជាតិ។ ជារួមមក កំណើននៃភោជនីយដ្ឋានអន្តរជាតិ គឺជាសញ្ញាណនៃភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច និងវប្បធម៌រស់នៅរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។